បច្ចុប្បន្ននេះ ការផ្សាយផ្ទាល់បានក្លាយជាមធ្យោបាយដ៏ពេញនិយមមួយក្នុងការចែករំលែកបរិយាកាសក្នុងពិធីបុណ្យ។ ប្រជាជនខ្មែរច្រើនតែប្រើទូរស័ព្ទដៃដើម្បីផ្សាយផ្ទាល់ ពីពិធីបុណ្យប្រពៃណីនានា។ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យអ៊ុំទូក គឺជាឧទាហរណ៍ជាក់ស្ដែង។ ការផ្សាយផ្ទាល់ទាំងនេះបានអនុញ្ញាតឱ្យសាច់ញាតិដែលនៅឆ្ងាយអាចបានឃើញទិដ្ឋភាពទាំងអស់។ អ្នកដែលរស់នៅក្រៅប្រទេសក៏អាចចូលរួមអបអរសាទរបានដែរ។ អ្នកទស្សនាអាចមើលឃើញពីការតុបតែងលម្អតាមវត្តអារាម ឬតាមភូមិស្រុកនានា។ ពួកគេអាចឃើញពីការសម្ដែងរបាំប្រពៃណីនិងការលេងល្បែងប្រជាប្រិយផ្សេងៗ។ អ្នកផ្សាយផ្ទាល់ក៏បានរាយការណ៍អំពីសកម្មភាពនៅតាមទីសាធារណៈផងដែរ។ ពួកគេក៏បានផ្សាយផ្ទាល់អំពីពិធីមង្គលការនិងពិធីបុណ្យផ្សេងៗទៀត។ ការផ្សាយផ្ទាល់នេះបានភ្ជាប់ទំនាក់ទំនងគ្រួសារនិងមិត្តភក្តិឱ្យកាន់តែជិតស្និទ្ធ។ នេះបានជួយថែរក្សានិងលើកកម្ពស់វប្បធម៌ខ្មែរឱ្យកាន់តែរីកចម្រើន។ ការផ្សាយផ្ទាល់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលក់ដូរអនឡាញផងដែរ។ អាជីវករជាច្រើនប្រើប្រាស់ការផ្សាយបន្តផ្ទាល់ ដើម្បីបង្ហាញផលិតផលរបស់ពួកគេ។ ពួកគេលក់សម្លៀកបំពាក់ គ្រឿងសម្អាង ម្ហូបអាហារ និងផលិតផលផ្សេងៗទៀត។ ការផ្សាយផ្ទាល់នេះបានធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការទិញទំនិញ។ អតិថិជនអាចមើលឃើញពីរូបរាងពិតនៃផលិតផល។ ពួកគេក៏អាចសួរដេញដោលអំពីតម្លៃនិងគុណភាពបានភ្លាមៗដែរ។ អាជីវករអាចឆ្លើយតបទៅនឹងសំណួរទាំងនោះដោយផ្ទាល់។ នេះបានបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងអ្នកលក់និងអ្នកទិញ។ ការ ផ្សាយផ្ទាល់ នេះជួយឱ្យអាជីវកម្មអាចផ្សព្វផ្សាយផលិតផលបានទូលំទូលាយ។ អ្នកលក់ខ្លះបានប្រើប្រាស់ភាសាសាមញ្ញនិងលាយឡំកំប្លែងដើម្បីទាក់ទាញអតិថិជន។ ការផ្សាយផ្ទាល់បានក្លាយជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាព។ អាជីវកម្មតូចតាចក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីលក់ដូរបានដែរ។ នេះបានជួយកាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្មធំៗ។ ការលក់ដូរតាមរយៈការផ្សាយផ្ទាល់បានជំរុញសេដ្ឋកិច្ចតូចតាចក្នុងសង្គម។ ការផ្សាយផ្ទាល់ក៏បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យុវវ័យនិងមនុស្សទូទៅផងដែរ។ ពួកគេប្រើប្រាស់ការផ្សាយផ្ទាល់ ដើម្បីចែករំលែកជីវិតផ្ទាល់ខ្លួន។ ខ្លះបានផ្សាយផ្ទាល់ អំពីដំណើរទេសចរណ៍ ការជួបជុំមិត្តភក្តិ និងការហូបចុក។ ខ្លះទៀតបានផ្សាយផ្ទាល់ ដើម្បីនិយាយអំពីបញ្ហាសង្គមផ្សេងៗ។ អ្នកខ្លះក៏បានធ្វើការផ្សាយបន្តផ្ទាល់ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេផងដែរ។ ពួកគេច្រៀងរាំ លេងឧបករណ៍តន្ត្រី ឬបង្រៀនជំនាញផ្សេងៗ។ ការផ្សាយផ្ទាល់នេះបានភ្ជាប់ទំនាក់ទំនងរវាងមនុស្សដែលនៅឆ្ងាយពីគ្នា។ អ្នកទស្សនាអាចបញ្ចេញមតិយោបល់ និងធ្វើអន្តរកម្មជាមួយអ្នកផ្សាយផ្ទាល់ បានផងដែរ។ នេះបានបង្កើតជាសហគមន៍អនឡាញដ៏រឹងមាំមួយ។ យ៉ាងណាមិញ ការផ្សាយផ្ទាល់ទាំងនេះក៏ទាមទារឱ្យមានការប្រុងប្រយ័ត្នផងដែរ។ ដោយពេលខ្លះ ការផ្សាយផ្ទាល់ អាចបង្ហាញពីព័ត៌មានឯកជនខ្លាំងពេក។ ដូច្នេះអ្នកប្រើប្រាស់ត្រូវមានការពិចារណាឱ្យបានល្អិតល្អន់ជាមុន។ ការផ្សាយផ្ទាល់បានក្លាយជាផ្នែកមួយនៃទំនោរថ្មីរបស់សង្គមខ្មែរ។ វាឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។